តាមរយៈការសិក្សាស្រាវជ្រាវ និងតាមរយៈការងារអាជីវកម្ម យើងអាចនិយាយបានថា ប្រទេសកម្ពុជាជាប្រទេសមានភោគទ្រព្យក្រោមដីដ៏សម្បូរបែបដែលជាទុនដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចប្រទេសជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ វិស័យរ៉ែនៅកម្ពុជានៅមានកម្រិតក្នុងការធ្វើអាជីវកម្មពេញលេញនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងមួយចំនួន។ ប៉ុន្តែដោយសារមានសង្រ្គាមរ៉ាំរ៉ៃធ្វើឲ្យធនធានខ្មែរ ត្រូវទទួលវិនាសកម្មគួរឲ្យស្ដាយបំផុត។ បណ្តាវិនាសកម្មទាំងនោះ បណ្តាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ។ មណ្ឌលរ៉ែសំខាន់ៗនៅកម្ពុជា រ៉ែនៅកម្ពុជាអាចបែងចែកជា ៦ មណ្ឌលធំៗ។ មណ្ឌលប៉ៃលិន មានកំនប់រ៉ែត្បូងថ្មមានតំលៃដូចជា ត្បូងទទឺម ត្បូងកណ្ដៀង។ គុណភាពត្បូងកណ្ដៀង និងត្បូងទទឺមប៉ៃលិនត្រូវបានទីផ្សាពិភពលោកទទួលស្គាល់យ៉ាងខ្លាំង។ មណ្ឌលកែវ ស្ថិតក្នុងខេត្តរតនគីរី មានពេជ្រនិងមាស។ មណ្ដលទាំងពីរខាងលើនេះ បានផ្ដល់ត្បូងដ៏មានតំលៃសម្រាប់លក់ទៅខាងក្រៅប្រទេស ហើយអាចផ្ដល់រូបិយប័ណ្ណយ៉ាងច្រើន។ មណ្ឌលកំពង់ធំមាន រ៉ែដែក នៅភ្នំដែក ដែលត្រូវបានជនជាតិកួយប្រើប្រាស់តាំងពីយូរលង់ណាស់មកហើយ។ ម្យ៉ាងទៀតក៏មាន រ៉ែមាស កប់ក្នុងដីល្បាប់ ជាពិសេសនៅជុំវិញភ្នំជី និងភ្នំលឿង។ ហើយក៏មាន សំណ ប៉ាហាំង និង ត្បូងថ្ម សម្រាប់ធ្វើគ្រឿងអលង្ការ។ មណ្ឌលកំពត មានរ៉ែ ថ្មកំបោរ និងផូស្វាត។ គេយកថ្មកំបោរមកធ្វើជាស៊ីម៉ង់ចំនួន ៣២០.០០០ តោន ចំនុះផូស្វាត ២០ភាគរយ។ ហើយចំណែករ៉ែផូស្វាតវិញ គេយកធ្វើជាជីផូស្វាតសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។ មណ្ឌលពោធិសាត់ ក៏មានថ្មកែវប៉ាកូឌីត នៅភ្នំតាសាយ។ ចំពោះថ្មកែវពោធិសាត់ មានពណ៌ច្រើនយ៉ាងដូចជា បៃតងខ្ចី ក្រហម ខ្មៅ ត្នោតចាស់ ឬមាន ឆ្នូត។ ម្យ៉ាងទៀត គេប្រើថ្មកែវនេះ សម្រាប់រចនាវត្ថុសិល្បៈនានា។ មណ្ឌលបាត់ដំបង មានថ្មកំបោរ នៅភ្នំសំពៅ។ ក្រៅពីរ៉ែសំខាន់ៗខាងលើ កម្ពុជាក៏សម្បូរដោយ ថ្មសំណង់ផងដែរ និងរ៉ែសំខាន់ជាច្រើនទៀត។ មានថ្មបាសាល់ និង ថ្មបាយក្រៀម ក្នុងខេត្តកំពង់ចាម និងកំពង់ស្ពឺ។ មួយវិញទៀតក៏មានថ្មក្រែ នៅខេត្តតាកែវ ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប។ ហើយមានថ្មថ្លើមអណ្ដើក និង ក្វាត នៅស្ទឹងត្រែង។ បន្ថែមពីនេះ ក្រួស និង ខ្សាច់ មានច្រើនតាមមាត់ស្ទឹង និងទន្លេ រីឯ ដីឥដ្ឋ មានស្ទើរគ្រប់ទិសទីសម្រាប់ធ្វើឥដ្ឋ ក្បឿង ពាង ក្អម និងឆ្នាំងជាដើម។ រ៉ែនៅប្រទេសកម្ពុជាត្រូវបានធ្វើអាជីវកម្មរ៉ែនៅកម្ពុជា ដែលមានលក្ខណៈចម្រុះ អាស្រ័យលើប្រភេទរ៉ែ ទីតាំង និងទំហំនៃប្រតិបត្តិការ។ សម្រាប់ការជីកយករ៉ែខ្នាតតូច ដែលវិធីសាស្ត្រនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់រ៉ែមាស ត្បូង និងរ៉ែសំណង់ដូចជា ក្រួស ខ្សាច់ និងដីឥដ្ឋ។ ជាធម្មតាវាប្រើប្រាស់ឧបករណ៍បែបបុរាណហើយសាមញ្ញៗ និងប្រើប្រាស់កម្លាំងពលកម្មច្រើន។ ឧទាហរណ៍ ការជីកត្បូងនៅប៉ៃលិន ឬការរែងមាសដោយដៃនៅតំបន់មួយចំនួននៃខេត្តកំពង់ធំ និងរតនគិរី។ វិធីសាស្ត្រនេះអាចផ្ដល់ចំណូលដល់សហគមន៍មូលដ្ឋាន ប៉ុន្តែជារឿយៗមិនមានបច្ចេកទេសត្រឹមត្រូវ ដែលអាចនាំឲ្យមានផលប៉ះពាល់បរិស្ថាន និងគ្រោះថ្នាក់ការងារ។ ម្យ៉ាងទៀតមានការជីកយករ៉ែខ្នាតមធ្យម និងខ្នាតធំ ដែលនេះជាវិធីសាស្ត្រត្រូវបានប្រើសម្រាប់គម្រោងធំៗដូចជា រ៉ែដែក ធ្យូងថ្ម ថ្មកំបោរ និងផូស្វាត។ ដោយឡែក បើក្រឡេកមកមើលពីក្រុមហ៊ុនមួយចំនួនវិញ ជាធម្មតាប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដូចជា គ្រឿងចក្រកាយ រថយន្តដឹក និងគ្រឿងកិន។ ចំពោះការធ្វើអាជីវកម្មរ៉ែ មិនថាខ្នាតតូច ឬធំនោះទេ អាចបណ្ដាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ប្រសិនបើគ្មានការគ្រប់គ្រងត្រឹមត្រូវ។ ដូចជាការបាត់បង់ព្រៃឈើ និងជីវៈចម្រុះតាមរយះ ការឈូសឆាយដីដើម្បីរៀបចំកន្លែងធ្វើអាជីវកម្មរ៉ែ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ។ នេះអាចបណ្ដាលឲ្យប្រភេទសត្វ និងរុក្ខជាតិមួយចំនួនប្រឈមនឹងការផុតពូជ។ ថែមទាំងមានការបំពុលទឹក និងដីតាមការប្រើប្រាស់សារធាតុគីមី ក្នុងការជីកយករ៉ែមាស និងត្បូងមួយចំនួនដូចជា បារត និង ស៊ីយ៉ានុត។ ដែលជាហេតុនាំអោយមាន ការជ្រាបចូលទៅក្នុងដី និងប្រភពទឹក បំពុលដល់ប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្សសត្វ។ ប្រតិបត្តិការរ៉ែបង្កើតបានដីល្បាប់ និងសំណល់ជាច្រើន ដែលអាចហូរចូលទៅក្នុងទន្លេ ស្ទឹង និងបឹង ។ វាជាហេតុដែលបណ្ដាលឲ្យទឹកល្អក់ កាត់បន្ថយគុណភាពទឹក និងធ្វើឲ្យប៉ះពាល់ដល់ជីវិតក្នុងទឹក។ ថែមទាំងការជីកកកាយដីទ្រង់ទ្រាយធំ បង្កើតបានជាទីតាំងរណ្ដៅជ្រៅៗ ឬភ្នំកាកសំណល់ ។ វាបានធ្វើឲ្យទេសភាពធម្មជាតិប្រែប្រួល និងអាចបង្កើនហានិភ័យនៃសំណឹកដី និងការបាក់ដី។ ចំពោះធូលីដីដែលកើតចេញពីការជីកកាយ ការដឹកជញ្ជូនរ៉ែ និងការប្រើប្រាស់គ្រឿងចក្រធ្ងន់ អាចបំពុលខ្យល់ប៉ះពាល់ដល់ផ្លូវដង្ហើមរបស់ប្រជាជនក្នុងតំបន់។ ក្រៅពីផលប៉ះពាល់បរិស្ថាន ការធ្វើអាជីវកម្មរ៉ែក៏អាចបណ្ដាលឲ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនជម្លោះដីធ្លី និងប៉ះពាល់ដល់របៀបរស់នៅប្រពៃណីរបស់សហគមន៍ផងដែរ។